របបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម បានដួលរលំដោយសារមូលហេតុសំខាន់ធំៗបី។ ទីមួយ សភាពទ្រុឌទ្រោមរបស់ប្រជាជន គឺជាផែនការមហិច្ឆតា "បួនឆ្នាំ" របស់កម្ពុជាប្រជាធិបតេយ្យដែលតម្រូវឱ្យផលិតស្រូវឱ្យបាន ៣ តោនក្នុងមួយហិកតាជារៀងរាល់ឆ្នាំ។ តួលេខនេះមានចំនួនច្រើនលើសទិន្នផលមុនសម័យបដិវត្តន៍។ នៅពេលទិន្នផល ស្រូវមិនបានគ្រប់ផែនការកំណត់ កម្មាភិបាលនៅទូទាំងប្រទេសបានធ្វើរបាយការណ៍ក្លែងក្លាយ។ បន្ទាប់មកកម្មាភិបាល ទាំងនេះនឹងបញ្ជូនស្រូវយ៉ាងច្រើនទៅតាមចំនួនផែនការកំណត់ ដោយទុកឱ្យប្រជាជនទទួលរងការអត់ឃ្លាន។ ដោយសារតែប្រតិបត្តិការទូទាំងប្រទេសជាការសម្ងាត់នោះ ធ្វើឱ្យផែនការក្នុងការប្រមូលទិន្នផលស្រូវឱ្យបាន បីតោនក្នុងមួយហិកតាមិនអាចអនុវត្តបាន។ តំបន់ទាំងអស់ទូទាំងប្រទេសមិនត្រូវបានអនុញ្ញាតឱ្យ ចែករំលែកព័ត៌មានគ្នា ទៅវិញទៅមក ឬត្រួតពិនិត្យមើលថាតើមានបញ្ហាអ្វីខ្លះកំពុងកើតមានឡើងទេ។ មជ្ឈិមបក្សកម្រចុះមកមើលស្ថានភាព រស់នៅរបស់ប្រជាជន ឬរៀបចំផែនការឱ្យកម្មាភិបាលថ្នាក់ក្រោមរបស់ខ្លួនអនុវត្តណាស់។ មេដឹកនាំថ្នាក់លើហាក់ដូចជាជឿ ទាំងស្រុងនូវអ្វីដែលថ្នាក់ក្រោមបានរាយការណ៍ ចំណែកថ្នាក់ក្រោមមិនហ៊ានរាយការណ៍ព័ត៌មានមិនល្អណាមួយទៅថ្នាក់លើឡើយ។ មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តកម្ពុជាជឿជាក់ថា បក្សមិនដែលប្រព្រឹត្តកំហុសនិងមិនដែលសម្រេចចិត្តខុសទាល់តែសោះ។ រាល់បញ្ហាដែលកើតមានឡើងត្រូវបានមេដឹកនាំទាំងនោះចោទប្រកាន់ថាជាកំហុសរបស់ជនបរទេសឬជនក្បត់។ ដោយសារតែលក្ខខណ្ឌរស់នៅកាន់តែមានសភាពយ៉ាប់យ៉ឺនទៅៗ ប្រជាជនរាប់សែននាក់បានស្លាប់ជាបន្តបន្ទាប់ ដោយការធ្វើការហួសកម្លាំង និងគ្មានអាហារបរិភោគគ្រប់គ្រាន់។ ទីពីរ ការបន្សុទ្ធកម្មផ្ទៃក្នុង នៅពាក់កណ្តាលឆ្នាំ ១៩៧៦ សមាជិកសំខាន់ៗជាច្រើនរូបនៃបក្សកុម្មុយនីស្តកម្ពុជាត្រូវបានបន្សុទ្ធកម្ម។ ចាប់តាំងពីពេលនោះមក ប៉ុល ពត និងសហការីជឿថាការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកាន់តែកើតមានច្រើនឡើងៗ ហើយថ្នាក់ដឹកនាំទាំងនេះជឿថាសត្រូវរបស់ខ្លួនមាននៅគ្រប់ទីកន្លែង។ គណៈភូមិភាគ គណៈតំបន់ និងមេបញ្ជាការកងទ័ពជាច្រើនរូបត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំ ១៩៧៧ នៅពេលដែល ប៉ុល ពត បានបញ្ជាឱ្យបន្សុទ្ធកម្មទៅលើកម្មាភិបាលភូមិភាគបូព៌ា និងប្រជាជនដែលរស់នៅក្នុងភូមិភាគនេះស្ទើរគ្មានសល់។ នៅពេលវៀតណាមវាយចូលភូមិភាគនេះនៅចុងឆ្នាំ ១៩៧៧ ប្រជាជនដែលនៅសេសសល់ត្រូវបានចោទថាបានចូលដៃជាមួយវៀតណាម ហើយត្រូវបានមជ្ឈិមបក្សចាត់ទុកថាជាមនុស្ស "ក្បាលយួន ខ្លួនខ្មែរ"។ ហេតុដូច្នេះហើយ មជ្ឈិមបក្សបានបញ្ជូនកងទ័ពជាច្រើនមកវាយប្រហារភូមិភាគបូព៌ា ដែលបានសម្លាប់ប្រជាជនរាប់ម៉ឺន នាក់។ ប្រជាជនរាប់ពាន់នាក់បានរត់ភៀសខ្លួនទៅវៀតណាម ដែលនៅទីនោះ រដ្ឋាភិបាលវៀតណាមបានជួយបង្កើត កងកម្លាំងយោធាមួយ។ ទីបី ការប៉ះទង្គិចជាមួយវៀតណាម នេះគឺជាមូលហេតុធំបំផុតនៃការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ ១៩៧៥ កម្ពុជាប្រជាធិបតេយ្យបានចាប់ផ្តើមបង្កបញ្ហានៅតាមព្រំដែនជាមួយវៀតណាម។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅ ពាក់កណ្តាលឆ្នាំ១៩៧៧ គឺនៅពេលដែលខ្មែរក្រហម បានបាញ់ផ្លោងទៅលើទីរួមខេត្តចូវដុក ស្រុកហាទៀង និងខេត្តមួយចំនួនទៀតរបស់វៀតណាមដែលបណ្តាល ឱ្យគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល និងកងទ័ពវៀតណាមជាច្រើននាក់ដោយមិនបានត្រៀមខ្លួនជាមុន។ ប្រជាជនវៀតណាមរាប់ពាន់នាក់បានរត់ចូលទៅក្នុងផ្ទៃប្រទេស។ ក្នុងអំឡុងពេលតែពីរ-បីថ្ងៃនៃការវាយ ប្រហារ ប្រជាជនស៊ីវិលវៀតណាម ប្រហែលមួយ ពាន់នាក់បានរងរបួសនិងស្លាប់។ នៅខែធ្នូ ឆ្នាំ ១៩៧៧ វៀតណាមបានប្រើយន្តហោះ និងកាំភ្លើងធំបើកការវាយប្រហារទ្រង់ទ្រាយធំមួយមកលើកម្ពុជាប្រជាធិបតេយ្យ ដោយដណ្តើមកាន់កាប់បានតំបន់ចំពុះទូក ឬ ហៅថា ចំពុះសេក ក្នុងខេត្តស្វាយរៀង។ កងទ័ពវៀតណាមបានវាយសម្រុកចូលជាង ២០ គីឡូម៉ែត្រមកក្នុងទឹកដីកម្ពុជាប្រជាធិបតេយ្យ ហើយកាន់កាប់បានទីរួមខេត្តស្វាយរៀង។ ដើម្បីជាការឆ្លើយតបវិញ កម្ពុជាប្រជាធិបតេយ្យបានកាត់ផ្តាច់ចំណងការទូតជាមួយប្រទេសវៀតណាម ហើយបានបញ្ជាឱ្យអ្នកការទូតវៀតណាមទាំងអស់នៅទីក្រុងភ្នំពេញចាកចេញពីប្រទេសកម្ពុជា។ ខ្មែរក្រហមយល់ព្រមធ្វើការចរចា លុះត្រាតែកងទ័ពវៀតណាមទាំងអស់ដកចេញពីទឹកដីកម្ពុជាប្រជាធិបតេយ្យជាមុនសិន។ មួយរយៈកាលក្រោយមក វៀតណាមបានដកទ័ពចេញពីប្រទេសកម្ពុជា ដោយកៀរអ្នកទោស និងប្រជាជនស៊ីវិលរាប់ពាន់នាក់យកទៅជាមួយផង ហើយក៏គ្មានការចរចាណាមួយត្រូវបានធ្វើឡើងដែរ។ វៀតណាមបានចោទខ្មែរក្រហមថាបានធ្វើការវាយប្រហារទៅលើខេត្តទាំងប្រាំបីរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា។ វៀតណាមបានជំរុញឱ្យមានការបង្កើតកម្លាំងបដិបក្ខមួយដើម្បីធ្វើការបះបោរប្រឆាំងនឹងខ្មែរក្រហម។ វៀតណាមក៏បានចាប់ផ្តើមហ្វឹកហ្វឺនប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសវៀតណាមឱ្យចូលរួមក្នុងប្រតិបត្តិការយោធា និងបង្កើតកម្លាំងស្នូលសម្រាប់របបថ្មីមួយ។ ប្រទេសទាំងពីរបានប្រយុទ្ធគ្នាពេញមួយរយៈកាលនៃឆ្នាំ ១៩៧៨។ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៨ វិទ្យុក្រុងហាណូយដែលផ្សាយជាភាសាខ្មែរបានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ក្រោកឈរឡើងប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ។ វៀតណាមបានជ្រើសរើសប្រជាជនកម្ពុជាមួយចំនួនដែលបានភៀសខ្លួនទៅវៀតណាមឱ្យចូលបម្រើក្នុងជួរកងទ័ពដឹកនាំដោយវៀតណាម។ ភាគច្រើននៃជនជាតិខ្មែរទាំងនេះគឺជាកម្មាភិបាល កងទ័ព និងប្រជាជនមកពីភូមិភាគបូព៌ា។ មកត្រឹមពេលនេះ មួយផ្នែកនៃភូមិភាគបូព៌ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយមួយផ្នែកទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងបះបោរដែលប្រឆាំងនឹងខ្មែរក្រហម។ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៧៨ វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយពីការបង្កើតឡើងនូវ "រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា" ដែលដឹកនាំដោយសមមិត្ត ហេង សំរិន ដែលបានភៀសខ្លួនទៅវៀតណាមនៅចុងឆ្នាំ ១៩៧៧។ មេបញ្ជាការទ័ពវៀតណាម វ៉ា ង្វៀនយុង បានដឹកនាំធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាមកលើកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៧៨។ មេបញ្ជាការទ័ពវៀតណាម វ៉ាន់ ទៀនយុង បានដឹកនាំធ្វើការ វាយប្រហារយ៉ាងខ្លាំងក្លាមកលើកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨។ កងទ័ពរបស់ វ៉ា ង្វៀនយុង បានវាយកាន់កាប់ខេត្តក្រចេះក្នុងរយៈពេល ៥ ថ្ងៃ និងខេត្តកំពង់ចាមក្នុងរយៈពេលមួយសប្តាហ៍។ កងទ័ពរបស់ វ៉ាន់ ទៀនយុង បានវាយកាន់កាប់ ខេត្តក្រចេះ ក្នុងរយៈពេលប្រាំថ្ងៃ និងខេត្តកំពង់ចាមក្នុងរយៈ ពេលមួយសប្តាហ៍។ បន្ទាប់មកនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ កងទ័ពវៀតណាម និងកងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយដណ្តើមបានរដ្ឋធានីភ្នំពេញ និងស្ទើរតែផ្ទៃប្រទេសទាំងមូលក្នុងពេលបន្តបន្ទាប់មកទៀត។ កងទ័ពទាំងពីរ បានរៀបចំមហាសន្និបាតមួយ ដើម្បីបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាឱ្យធ្វើជារដ្ឋាភិបាលបណ្តោះអាសន្នក្រោម ការដឹកនាំរបស់សមមិត្ត ហេង សំរិន។